ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀននៅកម្ពុជាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងអ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញនិងអ្នកដែលរស់នៅតាមទីរួមខេត្ត។ ការជ្រើសរើសមធ្យោបាយធ្វើដំណើរនីមួយៗគឺផ្អែកទៅលើបរិបទជីវភាពនិងភូមិសាស្ត្ររៀងៗខ្លួន។ បញ្ហាប្រឈមដែលពួកគេជួបប្រទះក៏មានលក្ខណៈខុសគ្នាដែរ។ នៅទីក្រុងភ្នំពេញ មធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតសម្រាប់សិស្សគឺម៉ូតូ។ សិស្សជាច្រើននាក់បានជិះម៉ូតូដោយខ្លួនឯងដើម្បីទៅសាលារៀន ជាពិសេសសិស្សនៅកម្រិតវិទ្យាល័យ។ ឪពុកម្តាយក៏តែងតែជូនកូនៗទៅសាលាផងដែរដោយប្រើប្រាស់ម៉ូតូឬឡានផ្ទាល់ខ្លួន។ ពេលព្រឹកព្រលឹមគេឃើញទិដ្ឋភាពនេះនៅតាមដងផ្លូវយ៉ាងគគ្រឹកគគ្រេង។ ឡានឯកជនក៏បានចូលរួមចំណែកដឹកជញ្ជូនសិស្សនៅទីក្រុងភ្នំពេញផងដែរ។ សាលាឯកជនមួយចំនួនបានផ្តល់សេវារថយន្តដឹកសិស្សដែលជួយសម្រួលដល់ក្រុមគ្រួសារជាច្រើន។ រថយន្តទាំងនោះបានទៅទទួលកូនសិស្សពីផ្ទះយកទៅសាលានិងជូនត្រឡប់មកវិញ។ សេវានេះជួយកាត់បន្ថយការព្រួយបារម្ភរបស់ឪពុកម្តាយទៅលើសុវត្ថិភាពរបស់កូនៗ។ សម្រាប់សិស្សដែលរស់នៅជិតសាលា ពួកគេអាចធ្វើដំណើរដោយការដើរឬជិះកង់។ ការដើរនិងជិះកង់បានជួយដល់សុខភាពនិងកាត់បន្ថយការចំណាយផងដែរ។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមធំបំផុតសម្រាប់សិស្សនៅភ្នំពេញគឺការចំណាយពេលច្រើនក្នុងការស្ទះចរាចរណ៍។ ការកកស្ទះចរាចរណ៍នៅពេលព្រឹកឬពេលរសៀលបានក្លាយជាទិដ្ឋភាពធម្មតាមួយ។ វាធ្វើឱ្យសិស្សទៅដល់សាលាយឺតនិងបង្កភាពតានតឹង។ ការចំណាយពេលវេលានិងការប្រឈមនឹងផ្សែងពុល គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់សិស្សនៅទីក្រុង។ ចំណែកឯនៅតាមទីរួមខេត្តវិញ ការធ្វើដំណើររបស់សិស្សមានភាពសាមញ្ញជាង។ ជាទូទៅសិស្សបានប្រើប្រាស់កង់ដើម្បីទៅសាលារៀនព្រោះវាងាយស្រួលនិងមិនចំណាយច្រើន។ នៅតំបន់ជនបទ កង់ត្រូវបានចាត់ទុកជាមធ្យោបាយធ្វើដំណើរដ៏សំខាន់។ ទោះបីជាម៉ូតូមានវត្តមានដែរ ប៉ុន្តែចំនួននៅមានតិចតួចបើប្រៀបធៀបនឹងទីក្រុងភ្នំពេញ។ សិស្សមួយចំនួនដែលនៅជិតគ្នាបានជិះម៉ូតូរួមគ្នាដើម្បីទៅសាលា។ ទិដ្ឋភាពនេះបានបង្ហាញពីការរួបរួមនិងការជួយគ្នាទៅវិញទៅមកក្នុងចំណោមមិត្តភក្តិ។ ឪពុកម្តាយក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជូនកូនៗទៅសាលា ជាពិសេសសិស្សតូចៗ។ ការជូនកូនទៅសាលាដោយម៉ូតូគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគាត់។ បញ្ហាស្ទះចរាចរណ៍មិនមែនជាបញ្ហាធ្ងន់ធ្ងរនៅទីរួមខេត្តនោះទេ ដែលធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ ក៏មានបញ្ហាប្រឈមផ្សេងទៀតដែរ។ នៅតំបន់ដែលស្ថិតនៅតាមមាត់ទឹកឬភូមិបណ្តែតទឹក សិស្សានុសិស្សត្រូវពឹងផ្អែកលើទូកដើម្បីទៅសាលារៀន។ ពួកគេត្រូវជិះទូកតូចៗដោយខ្លួនឯងឬជិះជាមួយមិត្តភក្តិ។ ពេលខ្លះក៏មានទូកសម្រាប់ដឹកសិស្សយ៉ាងច្រើនដែលដើរតួដូចជារថយន្តក្រុងផងដែរ។ ការធ្វើដំណើរតាមផ្លូវទឹកនេះទាមទារឱ្យមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅរដូវវស្សាដែលមានទឹកហូរខ្លាំង។ ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏កូនសិស្សទាំងអស់នៅតែតស៊ូ ដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ។ រីឯ សិស្សទាំងអស់ដែលនៅតំបន់លិចទឹក ត្រូវចេះហែលទឹក និងចេះចែវទូកតាំងពីតូច ដើម្បីអាចធ្វើដំណើរទៅសាលាបាន។ ការខិតខំនេះបង្ហាញពីតម្លៃដ៏ជ្រាលជ្រៅនៃការអប់រំនៅក្នុងសង្គមខ្មែរ។